នំខ្មែរ គឺជាប្រភេទបង្អែមប្រពៃណីជាតិដែលគេនិយមបរិភោគជាអាហារសម្រន់ផង ញ៉ាំជាបង្អែមលាងមាត់ក្រោយពេលបាយ ឬក៏អាចទុកបរិភោគក្នុងកម្មវិធីផ្សេងៗទៀតក៏បាន។ នំកងគឺជាប្រភេទនំដែលមានរូបរាងជារង្វង់ដូចគ្នាទៅនឹងចិញ្ចៀន និងមានភាពពេញនិយមខ្លាំងនៅកម្ពុជា។ វាត្រូវបានផលិតពីម្សៅអង្ករដំណើប និងស្ករត្នោត។ បន្ទាប់ពីលុញ ម្សៅនំឱ្យចេញជារូបរាងដូចចិញ្ចៀនរួចហើយ គេយកវាទៅបំពងឱ្យឡើងឆ្អិន។ បន្ទាប់ពីបំពងរួច គេត្រូវជ្រលក់វាទៅក្នុងទឹកស្ករត្នោត ឬស្ករសដែលបានរង្ងាស់។ ជាចុងក្រោយ រោយល្ងពីលើ ដើម្បីបន្ថែមឱជារសនៃនំឱ្យកាន់តែឈ្ងុយឆ្ងាញ់។ នំកង មានភាពពេញនិយមនៅគ្រប់តំបន់នៃប្រទេសកម្ពុជា។ យើងអាចដាក់វាបាននៅតាមពិធីមង្គលការ ពិធីសាសនា ឬ ពិធីផ្សេងៗទៀត ដើម្បីទទួលភ្ញៀវ។ បង្អែមនេះច្រើនតែធ្វើដោយដៃ ដែលជាប្រភេទនំដែលបានបន្សល់ទុកតាំងពីបុរាណមកម៉្លេះ។